កោះកេរជារាជធានីដ៏សំខាន់មួយ នាសម័យចក្រភពអង្គរនៅចន្លោះឆ្នាំ៩២១-៩៤៤ ដោយព្រះបាទជ័យវរ្ម័នទី៤ បានគ្រងរាជនៅទីនោះពីឆ្នាំ៩២៨-៩៤១ ។ រាជធានីនេះមានចម្ងាយប្រមាណជា ១៤០ គីឡូម៉ែត្រ នាភាគឦសាននៃទីក្រុងយសោធរបុរៈ (រាជធានីអង្គរ)។ បច្ចុប្បន្នអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ព្រះបាទជ័យវរ្ម័នទី ៤ បានកសាងប្រាសាទធំតួចជាច្រើននៅ តំបន់នេះ ដូចជាប្រាសាទប្រាង្គ ប្រាសាទក្រហម ប្រាសាទលិង្គ ប្រាសាទក្រចាប់ ប្រាសាទបន្ទាយពីរជាន់ ប្រាសាទដំរី ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ។ ក្នុងចំណោមប្រាសាទទាំងអស់នោះ ប្រាសាទប្រាង្គធំជាងគេ ។ តែក៏មានអ្នកខ្លះហៅថា ប្រាសាទកំពែងដោយសារមាន កំពែងធំវែងព័ទ្ធជុំវិញ ។ ហើយយើងនិយមហៅថា "ប្រាសាទកោះកេរ" គឺជាកោះនៃកិត្តិយស ឬកេរ្តិ៍ឈ្មោះ ។ ប្រាសាទកោះកេរមានទម្រង់ជាពីរ៉ាមីត ឬជាសាជី ជ្រុងដែលមានលក្ខណៈប្លែកខុសពីប្រាសាទមុនៗ ទាំងឡាយដែលកសាងឡើងដោយ បុព្វបុរសខ្មែរ ។ ប្រាសាទនេះមានកំពស់រហូតដល់ ៣៥ម៉ែត្រ ជាប្រាសាទមួយខ្ពស់ បន្ទាប់ពីប្រាសាទអង្គរវត្ត ប្រាសាទធំ ឬប្រាសាទប្រាង្គជាប្រាសាទភ្នំ និងជាទំរទ្រលិង្គ ទេវរាជដ៏ធំមួយដែលមានកំពស់១៨ម៉ែត្រ និងអង្កត់ផ្ចិតប្រវែង ៥ម៉ែត្រ (សាងពី លោហធាតុ ឬស្រោបលោហធាតុ) ។ យោងតាមហេតុការណ៍ ស្ថានភាពភូមិសាស្ត្រ និងលក្ខណៈនៃសម្បត្តិប្រាសាទ កោះកេរ បុរាណាចារ្យខ្មែរបានប្រឌិតរឿងព្រេងនិទានមួយគឺរឿង ស្តេចដំរីស។ វាជារឿង អំពីសម័យកាលមួយដែលស្រុកកើតគ្រោះអត់ឃ្លានដោយសារអាកាសធាតុក្តៅ ហូតហែងគ្មានភ្លៀងសោះ ។ គាត់បាននិយាយប្រាប់ដំណើររឿងឱ្យកូនបានដឹង ក្រោយមកដោយជំងឺធ្ងន់ពេក គាត់ក៏ទទួលមរណភាពទៅ។ ក្រោយពេលរៀបចំទុកដាក់សព ម្តាយស្រួលបួលហើយក្មេងស្រីនោះក៏បានដើររកសត្វដំរីសតាមបណ្តាំម្តាយ នាងដើរត្រាច់ចរគ្រប់ទិសទីក៏បានប្រទះនឹងពួកមនុស្សកំពុងរត់គេចពីស្តេចដំរីស។ ផ្ទុយទៅវិញក្មេងស្រីនោះរត់សំដៅទៅរកស្ដេចដំរីស ។ ដោយហេតុតែនិស្ស័យ ជាឪពុក និងកូន ស្តេចដំរីសក៏កើតមានចិត្តអាណិតស្រលាញ់លើកត្រកងនាងដាក់ លើខ្នងយកទៅចិញ្ចឹមបីបាច់រក្សាដោយដាក់ឈ្មោះថា ស្រទន់សាស្ត្រា។ ពេលពេញវ័យក្រមុំនាងស្រទន់សាស្ត្រាមានរូបឆោមល្អពន់ពេកធ្វើឱ្យស្តេចដំរីស មានការព្រួយបារម្ភពីកូនយ៉ាងខ្លាំង ។ គិតពិចារណាសព្វគ្រប់ ស្តេចដំរីសក៏រៀបចំ សង់ប្រាសាទសសរមួយឱ្យកូនស្រីស្នាក់នៅ ។ ដោយមិនចង់ឱ្យកូនស្រីចុះពីប្រាសាទ ស្តេចដំរីសតែងតែទំនុកបម្រុងកូនមិនឱ្យខ្វះខាតឡើយ។ រាល់ពេល មកដល់ប្រាសាទ ស្តេចដំរីសតែងតែពោលពាក្យយ៉ាងពីរោះថា ស្រទន់សាស្ត្រា ទម្លាក់សក់មក បិតាមកហើយ សៀតផ្កាខាងមុខ សិតសក់ខាងក្រោយ បិតាអប់ឱ្យ ស្រទន់សាស្ត្រា ។ ពាក្យពេចន៍ដ៏ពីរោះនេះ បានឮទៅដល់ព្រានព្រៃម្នាក់ ។ ព្រានព្រៃនោះក៏បាននាំរឿងនេះទៅក្រាបទូលព្រះអង្គម្ចាស់មួយអង្គ ។ ពេលបានទទួលដំណឹងហើយ ព្រះអង្គក៏យាងមកក្រពោតព្រៃ ហើយបានមកលបពួនមើលឃើញនាងស្រទន់សាស្ត្រាមានរូបល្អពន់ពេកក៏ចាប់ចិត្តស្រលាញ់ ។ ក្រោយមក ព្រះអង្គម្ចាស់ទន្ទេញកំណាព្យនោះ ហើយឆ្លៀតឱកាសស្តេចដំរីសមិននៅក៏ពោលត្រាប់តាម ។ នាងស្រទន់សាស្ត្រាឮពំនោលនោះ ស្មានថាឪពុកមកក៏ទម្លាក់សក់ចុះ ។ ឱកាសល្អហុចឱ្យ ព្រះអង្គម្ចាស់នោះក៏សំរាលខ្លួនឡើងតាមសក់របស់នាងរហូតដល់ខាងលើប្រាសាទហើយលួងលោមសុំស្នេហ៍ពីនាង រួចហើយក៏នាំនាងយកទៅទុកឯប្រាសាទរបស់ព្រះអង្គ ។ ថ្លែងពីស្តេចដំរីស អស់រយៈពេលបីថ្ងៃកន្លងមកហើយ បានដើររកផ្លែឈើ និងផ្កាក្រអូបគ្រប់ប្រភេទដើម្បីយកទៅផ្គត់ផ្គង់បុត្រីបណ្តូលចិត្តតែមួយ ។ លុះរកបាន គ្រប់គ្រាន់ហើយ ស្តេចដំរីសក៏ធ្វើដំណើរដោយប្រញាប់ប្រញាល់ទៅរកកូន ។ ពេលទៅដល់ប្រាសាទ ដំរីសក៏បន្លឺសម្តីដូចសព្វដង ។ ប៉ុន្តែ ស្ងាត់ឈឹងមិនឃើញកូនទម្លាក់សក់មកសោះ ។ ដោយគិតថា កូនប្រហែលជាដេកលក់ ស្តេចដំរីសក៏បន្លឺសម្លេងដដែលៗម្តងហើយម្តងទៀតកាន់តែខ្លាំងឡើងៗ។ នៅពេលមិនឃើញកូនក៏មានក្តីបារម្ភកាន់តែខ្លាំងឡើង ។ ស្តេចដំរីសក៏ចេញដំណើរយ៉ាងតក់ក្រហល់ដោយស្វែងរកកូនស្រីពីប្រាសាទមួយ ទៅប្រាសាទមួយ ហើយស្រែកហៅកូនរំពងពេញព្រៃ ព្រមទាំងកាច់កំពូលប្រាសាទ នីមួយៗដើម្បីអើតរកមើលកូន ។ បន្ទាប់មក ស្តេចដំរីសបានមកដល់ព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ ដែលបាននាំនាងស្រទន់សាស្ត្រាមកលាក់ ។ នាងស្រទន់សាស្ត្រា និងព្រះអង្គម្ចាស់ កាលបើបានលឺសម្លេងឪពុកស្រែកហៅ ក៏ស្ទុះចេញមកលុតជង្គង់ថ្វាយបង្គំ ព្រមទាំងពោលថា ទូលព្រះបង្គំសូមថ្វាយបង្គំព្រះបិតា សូមព្រះបិតាមេត្តាប្រោសប្រទានទោសដល់បុត្រទាំងពីរផង។ ស្តេចដំរីសមានអារម្មណ៏តក់ស្លុតស្រយុតស្រយង់កាយ រហូតដល់ដួលក្រាបចុះ ទាំងបង្ហូរទឹកភ្នែករហាម ហើយពោលដោយចិត្តអួលណែន ស្រទន់សាស្ត្រា កូនសម្លាញ់បិតា កូនធ្វើអំពើខុសឆ្គងនឹងគន្លងប្រពៃណីហើយ បិតាខ្មាស់អស់ញាតិ សន្តាន ព្រួយនឹងអនាគតរបស់កូន ។ ចូរកូនយកផ្លែឈើ បំពង់ទឹក និងផ្កាពីបិតាជាលើកចុងក្រោយ ហើយចូរកូនទាំងពីរចេះថែរក្សាគ្នាឱ្យបានសុខបិតាលាហើយ។។ ដោយក្តីអាម៉ាស់ និងការខកចិត្តខ្លាំងពេកបណ្តាលឱ្យស្តេចដំរីសដួលស្លាប់ភ្លាម មួយរំពេចនៅខាងក្រោយប្រាសាទនោះ ។ បច្ចុប្បន្ននេះ នៅពេលយើងទៅទស្សនា ប្រាសាទកោះកេរ គួរឆៀងដើរទៅក្រោយប្រាសាទធំដើម្បីពិនិត្យមើលទីទួលមួយ ដែលចាស់បុរាណបានលើកជានិមិត្តរូបស្តេចដំរីស។ សព្វថ្ងៃ មានដើមឈើដុះជាច្រើនរាងដូចដំរីស្រុតបែរក្បាលទៅទិសខាងត្បូង ។ ម្យ៉ាងទៀត អ្នកស្រុកបានយកទង់ក្រពើមកដោតនៅក្បែរជើងភ្នំប៉ែកខាងជើងដើម្បី ជានិមិត្តរូបនៃមរណភាពរបស់ស្តេចដំរីស។